មិត្តភាពអាចជារឿងមួយដ៏មានន័យ ប៉ុន្តែមិនមែនគ្រប់មិត្តភាពទាំងអស់នឹងនៅគង់វង្សរហូតទេ។ ពេលខ្លះ ទំនាក់ទំនងអាចនឹងដាច់ឆ្ងាយពីគ្នាម្ដងបន្តិចៗដោយមិនដឹងខ្លួន។ នៅពេលខ្លះទៀតមិត្តអាចនឹងបញ្ចប់ដោយសារតែការមិនយល់ស្របគ្នា ឬ ជម្លោះជាដើម។ នៅពេលបច្ចុប្បន្ននេះ ការបាត់មុខដោយស្ងាត់ៗ បានក្លាយទៅជាមូលហេតុធម្មតាមួយនៃការបាក់បែកចំណងមិត្តភាព។ ការបាត់មុខដោយស្ងាត់ៗមានន័យថា ផ្ដាច់ទំនាក់ទំនងភ្លាមៗដោយមិនពន្យល់ប្រាប់មូលហេតុអ្វីទាល់តែសោះ។ ឧទាហរណ៍ សុខៗស្រាប់តែមានមិត្តម្នាក់ឈប់តបសារ ឬ គេចមុខពីមិត្តឯទៀតៗ។ ការធ្វើដូច្នេះតែងតែធ្វើឱ្យមិត្តផ្សេងទៀតមានអារម្មណ៍ឈឺចាប់ និងងឿងឆ្ងល់។ នៅក្នុងវប្បធម៌ខ្មែរ ការបាត់មុខដោយស្ងាត់ៗ អាចត្រូវបានចាត់ទុកថាជាអាកប្បកិរិយាមិនគួរសមមួយ។ យើងត្រូវបានបង្រៀនឱ្យប្រឈមមុខនឹងបញ្ហាដោយភាពស្មោះត្រង់ និងការគោរព។ ប៉ុន្តែក៏នៅមានមនុស្សខ្លះនៅតែគេចវេសការនិយាយទល់មុខ ដោយសារគេខ្លាចធ្វើឱ្យអ្នកដទៃឈឺចាប់។ ការបាត់់មុខដោយស្ងាត់ៗអាចកើតឡើងនៅពេលមិត្តម្នាក់ផ្លាស់ប្តូរអាទិភាពក្នុងជីវិតរបស់គេ។ ឧទាហរណ៍៍ គេរៀបការ ឬផ្លាស់ប្តូរទីលំនៅក៏អាចបង្កើតជាគម្លាតមួយក្នុងមិត្តភាពដែរ។ ហេតុផលមួយទៀតដែលបញ្ចប់មិត្តភាពគឺ ការខ្វែងគំនិត ឬ ឈ្លោះប្រកែកគ្នា។ ក្នុងនាមជាមិត្តនឹងគ្នា ជួនកាល យើងអាចនឹងមិនយល់ស្របចំពោះគំនិត អាកប្បកិរិយា ឬ គុណតម្លៃរបស់គ្នាទៅវិញទៅមក។ នៅក្នុងទំនាក់ទំនងមួយ កាលណាលែងមានការគោរព មិត្តភាពនោះក៏ចាប់ផ្ដើមបែកខ្ញែកគ្នាដែរ។ ការខ្វែងគំនិតខ្លះជារឿងតូចតាច ហើយអាចដោះស្រាយបាន។ ប៉ុន្តែខ្លះទៀត អាចបង្កជាដំបៅក្នុងចិត្ត និងអាចឈានទៅរកទីបញ្ចប់នៃមិត្តភាព។ អំណួត និងការយ់ច្រឡំក៏អាចធ្វើឱ្យការផ្សះផ្សាកាន់តែលំបាកផងដែរ។ មនុស្សខ្លះជ្រើសរើសនៅស្ងៀមមិននិយាយស្ដី ជំនួយឱ្យការដោះស្រាយបញ្ហា។ ក្នុងមិត្តភាពខ្មែរ ការរក្សាមុខមាត់គឺជារឿងដ៏សំខាន់មួយ។ យូរៗទៅ បញ្ហាដែលមិនបានលើកមកដោះស្រាយក៏បង្កើតបានទៅជាគម្លាត។ ជីវិតរស់នៅ និងចំណាប់អារម្មណ៍របស់មនុស្សប្រែប្រួលទៅតាមពេលវេលា។ មិត្តដែលធ្លាប់ជិតស្និទ្ធអាចនឹងប្រែទៅជាមានគោលដៅជីវិតខុសគ្នា។ ឧទាហរណ៍ មិត្តម្នាក់អាចផ្ដោតលើការងារ ខណៈដែលម្នាក់ទៀតចាប់ផ្ដើមបង្កើតគ្រួសារ។ ការផ្លាស់ប្តូរទាំងនេះអាចធ្វើឱ្យទំនាក់ទំនងថយចុះដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ វាមិនមែនកើតឡើងដោយកំហឹង ឬជម្លោះទេ គឺដោយសារតែគម្លាត និងពេលវេលាវិញ។ ការដាច់ចេញពីគ្នាអាចជារឿងដ៏ឈឺចាប់មួយ ជាពិសេសសម្រាប់មិត្តភាពយូរឆ្នាំ។ ប៉ុន្តែ ពេលខ្លះ វាកើតឡើងដោយសន្តិភាព មិនមានការបន្ទោសម្ខាងណានោះទេ។ មិត្តភាពខ្លះអាចផ្សាភ្ជាប់ឡើងវិញ ពេលជីវិតនាំគេឱ្យប្រាស្រ័យទាក់ទងគ្នាឡើងវិញ។ បណ្ដាញសង្គមបច្ចុប្បន្នធ្វើឱ្យការស្ដារមិត្តភាពចាស់ៗឡើងវិញមានភាពងាយស្រួលជាងមុន។ មិនថាតាមរយៈការបាត់មុខដោយស្ងាត់ៗ ការខ្វែងគំនិត ឬ គម្លាតនោះទេ មិត្តភាពនោះនឹងបញ្ចប់ដោយការឈឺចាប់។ ប៉ុន្តែជួនកាល ការបញ្ចប់មិត្តភាពក៏ជួយបង្រៀនយើងពីភាពពេញវ័យ និងកាន់តែស្គាល់ពីខ្លួនឯង។ ការចែកផ្លូវគ្នាដោយល្អ ជួយយើងឱ្យនៅតែរក្សាអនុស្សាវរីយ៍ល្អៗអំពីមិត្តភាពនោះក្នុងចិត្ត។ សរុបមក គ្មានអ្វីដែលស្ថិតស្ថេរនោះទេ សូម្បីតែមិត្តភាព។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺព្យាយាមថែរក្សាទំនាក់ទំនងល្អៗដែលយើងមានជាមួយមនុស្សជុំវិញខ្លួនវិញ។